ការស្រឡាញ់គ្នាជាមួយនរណាម្នាក់ដែលមិនបានទទួលការយល់ព្រមពីគ្រួសារគឺជារឿងមួយដ៏ស្មុគស្មាញ និងពោរពេញដោយបញ្ហាប្រឈម។ ស្ថានភាពនេះអាចបង្កើតឲ្យមានសម្ពាធផ្លូវចិត្តយ៉ាងខ្លាំង ព្រមទាំងបង្កឲ្យមានជម្លោះផ្ទៃក្នុងគ្រួសារ និងភាពតានតឹងក្នុងទំនាក់ទំនងស្នេហាផងដែរ។ ការយល់ដឹងពីឫសគល់នៃបញ្ហា ផលប៉ះពាល់ដែលអាចនឹងកើតមាន និងវិធីសាស្រ្តក្នុងការដោះស្រាយ គឺជាគន្លឹះដ៏សំខាន់ដើម្បីឆ្លងកាត់ឧបសគ្គនេះប្រកបដោយប្រសិទ្ធភាព។ មានមូលហេតុជាច្រើនដែលធ្វើឲ្យគ្រួសារអាចនឹងមិនយល់ព្រមលើដៃគូស្នេហារបស់អ្នក។ មួយក្នុងចំណោមហេតុផលទូទៅបំផុតគឺភាពខុសគ្នានៃឋានៈសង្គម ឬស្ថានភាពហិរញ្ញវត្ថុ។ គ្រួសារមួយចំនួនអាចមានការព្រួយបារម្ភថា ដៃគូរបស់អ្នកមិនអាចផ្តល់ស្ថិរភាព ឬកិត្តិយសដល់គ្រួសារបាន។ ពួកគេប្រហែលជាមានការរំពឹងទុកខ្ពស់អំពីកម្រិតអប់រំ មុខរបរ ឬទ្រព្យសម្បត្តិរបស់ដៃគូដែលអ្នកជ្រើសរើស។ គ្រួសារដែលធ្លាប់មានជីវភាពធូរធារ អាចនឹងពិបាកទទួលយកដៃគូដែលមានជីវភាពលំបាក ឬមានការងារមិនទៀងទាត់។ ការព្រួយបារម្ភទាំងនេះជួនកាលកើតចេញពីបទពិសោធន៍ផ្ទាល់របស់ពួកគេ ឬការរំពឹងទុករបស់សង្គម។ ក្រៅពីនេះ ភាពខុសគ្នានៃប្រវត្តិគ្រួសារ ឬកេរ្តិ៍ឈ្មោះ ក៏ជាកត្តាសំខាន់មួយទៀតដែរ។ គ្រួសារខ្លះអាចវាយតម្លៃយ៉ាងខ្លាំងទៅលើប្រវត្តិត្រកូល ឬកេរ្តិ៍ឈ្មោះល្អ ឬមិនល្អរបស់គ្រួសារដៃគូ។ ប្រសិនបើគ្រួសាររបស់ដៃគូមានប្រវត្តិមិនល្អ ឬកេរ្តិ៍ឈ្មោះមិនសូវល្អនៅក្នុងសហគមន៍ វាអាចជាឧបសគ្គដ៏ធំមួយសម្រាប់គ្រួសារអ្នកក្នុងការទទួលយក។ ពួកគេប្រហែលជាខ្លាចថា កេរ្តិ៍ឈ្មោះរបស់ពួកគេនឹងរងផលប៉ះពាល់ ឬក៏មានការព្រួយបារម្ភអំពីឥទ្ធិពលអវិជ្ជមានទៅលើអនាគតរបស់អ្នក។ វប្បធម៌ និងជំនឿសាសនាក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងការកំណត់ការយល់ព្រមរបស់គ្រួសារផងដែរ។ ឧទាហរណ៍ ប្រសិនបើអ្នកមានសាសនាផ្សេងពីដៃគូរបស់អ្នក គ្រួសារអ្នកអាចនឹងមានការជំទាស់យ៉ាងខ្លាំង ដោយសារតែពួកគេចង់ឲ្យអ្នករក្សាប្រពៃណី និងជំនឿសាសនារបស់គ្រួសារ។ ពេលខ្លះ ការមិនយល់ព្រមអាចបណ្តាលមកពីភាពខុសគ្នានៃតម្លៃ ឬទស្សនៈ។ ប្រសិនបើដៃគូរបស់អ្នកមានទស្សនៈ ឬតម្លៃខុសគ្នាទាំងស្រុងពីគ្រួសាររបស់អ្នក ដូចជាទាក់ទងនឹងរបៀបរស់នៅ គោលដៅជីវិត ឬរបៀបគ្រប់គ្រងហិរញ្ញវត្ថុ គ្រួសារអ្នកអាចនឹងមើលឃើញថា ទំនាក់ទំនងនេះនឹងមិនស្ថិតស្ថេរយូរអង្វែងឡើយ។ ពួកគេអាចនឹងមានការសង្ស័យអំពីសមត្ថភាពរបស់ដៃគូអ្នកក្នុងការថែរក្សាអ្នកឲ្យបានល្អ ឬបង្កើតអនាគតដ៏រុងរឿងជាមួយគ្នា។ លើសពីនេះ អាយុ ភេទ ឬសញ្ជាតិ ក៏អាចជាហេតុផលដែលគ្រួសារមិនយល់ព្រមផងដែរ ជាពិសេសនៅក្នុងសង្គមដែលមានវិន័យ និងទំនៀមទម្លាប់តឹងរ៉ឹង។ ឧទាហរណ៍ ការណាត់ជួបជាមួយមនុស្សដែលមានអាយុខុសគ្នាខ្លាំង ឬជនបរទេស អាចនឹងត្រូវប្រឈមមុខនឹងការរើសអើង ឬការមិនពេញចិត្តពីសំណាក់គ្រួសារ។ មូលហេតុទាំងនេះជារឿយៗកើតចេញពីក្តីស្រឡាញ់ និងការព្រួយបារម្ភរបស់គ្រួសារចំពោះសុខុមាលភាព និងអនាគតរបស់អ្នក ទោះបីជាពេលខ្លះវាអាចនឹងបង្ហាញចេញជាទម្រង់នៃការរឹតត្បិត ឬការគ្រប់គ្រងក៏ដោយ។ ការណាត់ជួបជាមួយនរណាម្នាក់ដែលគ្រួសារមិនយល់ព្រមអាចនាំមកនូវផលប៉ះពាល់ជាច្រើនទាំងផ្នែកផ្លូវចិត្ត និងទំនាក់ទំនងផ្ទាល់ខ្លួន។ ផលប៉ះពាល់ធំបំផុតមួយគឺ សម្ពាធផ្លូវចិត្ត និងផ្លូវអារម្មណ៍ខ្លាំងជាងគេ។ អ្នកអាចនឹងមានអារម្មណ៍ថា នៅគាំងមួយកន្លែងនៅចន្លោះរវាងក្តីស្រឡាញ់ចំពោះដៃគូ និងកាតព្វកិច្ចចំពោះគ្រួសារ។ អារម្មណ៍ស្ត្រេស ការបារម្ភ និងសូម្បីតែទុក្ខព្រួយអាចកើតមានឡើងជាប្រចាំ ដោយសារតែអ្នកត្រូវព្យាយាមផ្គាប់ចិត្តភាគីទាំងសងខាង។ អ្នកអាចនឹងមានអារម្មណ៍ថាខ្លួនឯងមានកំហុស ឬមានអារម្មណ៍ថាគ្មានតម្លៃ ដោយសារតែការសម្រេចចិត្តរបស់អ្នកត្រូវបានគេបដិសេធ។ សម្ពាធនេះអាចជះឥទ្ធិពលអវិជ្ជមានដល់សុខភាពផ្លូវចិត្តរបស់អ្នក រហូតដល់អាចឈានទៅរកជំងឺបាក់ទឹកចិត្ត ឬបញ្ហាថប់បារម្ភធ្ងន់ធ្ងរ។ លើសពីនេះ ជម្លោះក្នុងគ្រួសារ នឹងក្លាយជាបញ្ហាប្រឈមដ៏ធំ។ ការមិនយល់ព្រមរបស់គ្រួសារអាចនាំឲ្យមានការជជែកដេញដោល ការប្រកែកគ្នា ឬការប្រេះឆាក្នុងទំនាក់ទំនងរវាងអ្នក និងឪពុកម្តាយ បងប្អូន ឬសមាជិកគ្រួសារដទៃទៀត។ ពួកគេអាចនឹងព្យាយាមគ្រប់គ្រងជីវិតរបស់អ្នក ហាមឃាត់អ្នកពីការជួបដៃគូរបស់អ្នក ឬគំរាមកំហែងផ្តាច់ទំនាក់ទំនងជាមួយអ្នក។ ជម្លោះទាំងនេះអាចធ្វើឲ្យបរិយាកាសគ្រួសារមានភាពតានតឹង និងមិនសប្បាយចិត្ត។ ជួនកាល វាអាចឈានដល់ការបាត់បង់ទំនាក់ទំនងទាំងស្រុងជាមួយគ្រួសារ ប្រសិនបើការសម្រេចចិត្តរបស់អ្នកមិនត្រូវបានគេគោរព។ ទំនាក់ទំនងស្នេហារបស់អ្នកក៏អាចរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរផងដែរ។ ភាពតានតឹងក្នុងទំនាក់ទំនងស្នេហា អាចកើតឡើងដោយសារតែសម្ពាធពីខាងក្រៅ។ ដៃគូរបស់អ្នកអាចនឹងមានអារម្មណ៍មិនសប្បាយចិត្ត ឬមិនត្រូវបានទទួលស្គាល់ពីគ្រួសាររបស់អ្នក ដែលអាចនាំឲ្យមានការខ្វែងគំនិតគ្នា ឬការប្រកែកគ្នា។ ពួកគេអាចនឹងមានអារម្មណ៍ថា អ្នកមិនអាចការពារពួកគេបានល្អ ហើយមិនសប្បាយចិត្តដែលអ្នកស្រលាញ់គ្រួសាររបស់អ្នកលើសពីពួកគេ។ ការប៉ះទង្គិចគ្នានេះអាចធ្វើឲ្យទំនាក់ទំនងរបស់អ្នកប្រេះឆា ឬក៏ឈានទៅដល់ការបែកបាក់។ ជាងនេះទៅទៀត ភាពឯកោ ក៏ជាផលប៉ះពាល់ដ៏គួរឲ្យកត់សម្គាល់មួយដែរ។ ប្រសិនបើគ្រួសារ និងមិត្តភក្តិរបស់អ្នកមិនគាំទ្រទំនាក់ទំនងរបស់អ្នក អ្នកអាចនឹងមានអារម្មណ៍ឯកោ និងគ្មានអ្នកណាអាចយល់ចិត្តអ្នកបាន។ អ្នកអាចនឹងត្រូវលាក់បាំងទំនាក់ទំនងរបស់អ្នកពីអ្នកដទៃ ដែលធ្វើឲ្យអ្នកមានអារម្មណ៍ថា កំពុងរស់នៅក្នុងភាពមិនប្រាកដប្រជា។ ជាចុងក្រោយ ការសម្រេចចិត្តដ៏ពិបាក នឹងត្រូវប្រឈមមុខជាមួយសម្ពាធដ៏ធ្ងន់ធ្ងរ។ អ្នកអាចនឹងត្រូវធ្វើការថ្លឹងថ្លែងរវាងការបន្តទំនាក់ទំនងស្នេហា និងការរក្សាទំនាក់ទំនងល្អជាមួយគ្រួសារ។ ការសម្រេចចិត្តនេះអាចជាការឈឺចាប់ និងពិបាកបំផុតក្នុងជីវិតរបស់អ្នក ជាពិសេសនៅពេលដែលអ្នកត្រូវជ្រើសរើសរវាងមនុស្សដែលអ្នកស្រឡាញ់ខ្លាំង។ វាអាចនឹងមានការលះបង់ដ៏ធំមួយសម្រាប់ភាគីគ្រួសារអ្នក ឬភាគីដៃគូរបស់អ្នក។ ផលប៉ះពាល់ទាំងនេះអាចជះឥទ្ធិពលយូរអង្វែងដល់ជីវិតរបស់អ្នក ប្រសិនបើអ្នកមិនអាចដោះស្រាយស្ថានភាពនេះបានត្រឹមត្រូវ។ ការដោះស្រាយស្ថានការណ៍ដែលគ្រួសារមិនយល់ព្រមលើដៃគូណាត់ជួបរបស់អ្នក ទាមទារនូវភាពឆ្លាតវៃ ការអត់ធ្មត់ និងការប្រាស្រ័យទាក់ទងល្អ។ ជំហានដំបូងគឺ ស្វែងយល់ពីមូលហេតុនៃការមិនយល់ព្រម។ មុននឹងព្យាយាមបញ្ចុះបញ្ចូលគ្រួសារ អ្នកត្រូវតែយល់ឲ្យបានច្បាស់ពីឫសគល់នៃការព្រួយបារម្ភរបស់ពួកគេ។ អង្គុយចុះ ហើយស្តាប់ការបារម្ភរបស់ពួកគេដោយបើកចិត្តទូលាយ ចូរកុំប្រកែក ឬការពារខ្លួនភ្លាមៗ។ ព្យាយាមយល់ពីទស្សនៈរបស់ពួកគេ មិនថាវាហាក់ដូចជាមិនសមហេតុផលយ៉ាងណាក៏ដោយ។ សួរពួកគេថា តើអ្វីជាការព្រួយបារម្ភធំបំផុតរបស់ពួកគេ? តើពួកគេមានបទពិសោធន៍អ្វីខ្លះដែលធ្វើឲ្យពួកគេមានការគិតបែបនេះ? ការយល់ដឹងពីមូលហេតុពិតប្រាកដនឹងជួយអ្នករៀបចំផែនការដោះស្រាយឲ្យបានត្រឹមត្រូវ។ បន្ទាប់មក ត្រូវពិភាក្សាជាមួយដៃគូរបស់អ្នកពីចំណុចនីមួយៗយ៉ាងច្បាស់លាស់។ វាជាការសំខាន់ណាស់ដែលអ្នក និងដៃគូរបស់អ្នកត្រូវមានភាពរឹងមាំ និងយល់ចិត្តគ្នាទៅវិញទៅមក។ បើកចិត្តនិយាយជាមួយដៃគូរបស់អ្នកអំពីស្ថានភាពដែលអ្នកកំពុងជួបប្រទះ និងពីការព្រួយបារម្ភរបស់គ្រួសារអ្នក។ យើងត្រូវរក្សាភាពស្មោះត្រង់ និងស្វែងរកដំណោះស្រាយរួមគ្នា។ សម្រេចចិត្តជាមួយគ្នាថា តើអ្នកទាំងពីរចង់បន្តទំនាក់ទំនងនេះយ៉ាងដូចម្តេច ហើយតើអ្នកត្រៀមខ្លួនប្រឈមមុខនឹងឧបសគ្គទាំងនេះដល់កម្រិតណា។ ការគាំទ្រគ្នាទៅវិញទៅមកនឹងជួយពង្រឹងទំនាក់ទំនងរបស់អ្នក និងផ្តល់កម្លាំងចិត្តដល់អ្នកទាំងពីរ។ ជាបន្តមកទៀត បង្ហាញពីភាពចាស់ទុំ និងទំនួលខុសត្រូវរបស់អ្នក។ ការបង្ហាញថាអ្នកជាមនុស្សចាស់ទុំ និងមានទំនួលខុសត្រូវ អាចជួយឲ្យគ្រួសារអ្នកមានទំនុកចិត្តលើការសម្រេចចិត្តរបស់អ្នក។ ព្យាយាមគ្រប់គ្រងអារម្មណ៍របស់អ្នកនៅពេលប្រឈមមុខនឹងការរិះគន់។ បង្ហាញពួកគេថា អ្នកអាចធ្វើការសម្រេចចិត្តសម្រាប់ខ្លួនឯងបាន ហើយថាអ្នកបានគិតគូរយ៉ាងល្អិតល្អន់អំពីទំនាក់ទំនងនេះ។ ប្រព្រឹត្តដោយបង្ហាញពីភាពចាស់ទុំ ដូចជាការថែរក្សាខ្លួនឯងឲ្យបានល្អ ការរៀនសូត្រ ឬស្ថិរភាពការងារ។ ពេលខ្លះ ការបន្តការសិក្សា ការរកបានការងារល្អ ឬការបង្ហាញពីផែនការអនាគតដ៏ច្បាស់លាស់ អាចធ្វើឲ្យគ្រួសារអ្នកមើលឃើញថា អ្នកមានភាពចាស់ទុំគ្រប់គ្រាន់ក្នុងការជ្រើសរើសដៃគូជីវិត។ ចុងក្រោយ បង្ហាញពីបុគ្គលិកលក្ខណៈល្អៗរបស់ដៃគូអ្នក។ ជំនួសឲ្យការប្រកែក អ្នកគួរតែព្យាយាមបង្ហាញពីគុណសម្បត្តិ និងចរិតលក្ខណៈល្អរបស់ដៃគូអ្នកទៅកាន់គ្រួសាររបស់អ្នក។ រៀបចំឱកាសឲ្យគ្រួសារអ្នកបានជួប និងនិយាយជាមួយដៃគូរបស់អ្នកនៅក្នុងបរិយាកាសស្ងប់ស្ងាត់ និងវិជ្ជមាន។ ឲ្យដៃគូរបស់អ្នកបង្ហាញការគោរពចំពោះគ្រួសារអ្នក និងព្យាយាមបង្កើតចំណាប់អារម្មណ៍ល្អជាមួយគ្នា។ ឧទាហរណ៍ អាចឲ្យដៃគូអ្នកជួយការងារផ្ទះ ចូលរួមពិធីជប់លៀងគ្រួសារ ឬចូលរួមសកម្មភាពសង្គមជាមួយអ្នក។ ការអនុញ្ញាតឲ្យគ្រួសារអ្នកបានឃើញពីចិត្តល្អ ភាពស្មោះត្រង់ និងការយកចិត្តទុកដាក់របស់ដៃគូអ្នកផ្ទាល់ អាចជួយផ្លាស់ប្តូរទស្សនៈរបស់ពួកគេបន្តិចម្តងៗ។ សូមចាំថា ការផ្លាស់ប្តូរទស្សនៈរបស់គ្រួសារអាចចំណាយពេលយូរ ដូច្នេះការអត់ធ្មត់គឺជាគន្លឹះដ៏សំខាន់។